គ្រូកាច សិស្សខូច សំដៅលើគ្រូកាចខុសទំនងឬខុសក្បួនដែលធ្វើឲ្យសិស្សខូច។ គ្រូកាច សិស្សខូច មានន័យថា កំណាចខុសបែបបទនាំឲ្យសិស្សខូច ។ គ្រូកាច សិស្សខូច ចង់សំដៅលើមេដឹកនាំក្នុងស្ថាប័នមួយ។ សិស្សខ្លះដែលប្រាជ្ញាគ្នាអន់ស្រាប់ផងក៏លែងចង់រៀន ហើយរកលេសនេះលេសនោះ កុហកគ្រូ មិនចង់ជួបមុខគ្រូទៀត ខ្លាចគ្រូវ៉ៃឬជេរ ហើយក៏គេចសាលាឈប់មករៀនតែម្តងក៏មាន ។ កាលពីសម័យមុន គ្រូបង្រៀនមិនថា ព្រះសង្ឃ ឬគ្រហស្ថទេ តែងកាចៗខ្លាំងសម្បើម ។ ក្នុងជំនាន់នោះ សិស្សខ្លាចគ្រូជាងឪពុកម្ដាយទៅទៀត ។ ឪពុកម្ដាយខ្លះយកកូនទៅផ្ញើនឹងព្រះសង្ឃ ឬលោកគ្រូឲ្យនៅរៀនតែងនិយាយថា សូមផ្ញើកូនឲ្យរៀនសូត្រផង ដោយសុំទុកតែភ្នែក និងឆ្អឹងទេ។ ក្នុងន័យនេះគឺគាត់សុំឲ្យវាយយ៉ាងណាកុំឲ្យខ្វាក់ភ្នែក និងបាក់ឆ្អឹង ។ ម៉្លោះហើយ កាលសម័យមុនគ្រូវាយសំពងតាមចិត្ត មិនដូចសម័យឥឡូវទេ។ សិស្សណាមានប្រាជ្ញា រៀនឆាប់ចេះឆាប់យល់ពុំសូវត្រូវរំពាត់ទេ ។ សិស្សណាអាប់ប្រាជ្ញា រៀនខ្សោយ គ្រូវាយសំពងឥតប្រណី ។ សិស្សខ្លះមិនហ៊ានទាំងមើលមុខគ្រូចំផង ព្រោះតែគ្រូកាចពេក។ ដោយកំណាច និងគ្រូខ្វះគរុកោសល្យផងនោះ សិស្សក៏បែកប្រាជ្ញាខូច ។ គេរកមធ្យោបាយភូត ភរ កុហកគ្រូថា ថ្ងៃនេះចុកពោះណាស់រៀនមិនកើតទេ ។ ខ្លះថាឪពុកម្ដាយឈឺ ខ្លះខ្លាចគ្រូពេករត់ចោលសាលាតែម្ដង ។ ពាក្យថា កាច នៅទីនេះ មានន័យថា តឹងតែងពេក មិនអត់ឱន មិនប្រណី ខុសដៃយកដៃ ខុសជើងយកជើង ចង់ឲ្យសិស្សល្អគ្រប់កន្លែង។ ធម្មតា គ្រូតែងបង្រៀនសិស្សឲ្យចេះយល់ពីវិជ្ជាដែលគាត់បង្រៀននោះ ឲ្យបាន១០០ភាគរយ ។ គាត់ចង់ឲ្យសិស្សកាន់ចរិយាប្រកបដោយមនុស្សធម៌ ដែលមានសុជីវធម៌ និងឧត្ដមគតិ សមជាមនុស្សមួយរូបដែលអ្នកផងស្រលាញ់ ។ ដើម្បីឲ្យសិស្សបានទៅដល់គោលដៅនេះ គ្រូខ្លះបានប្រើវិន័យយ៉ាងតឹងតែងបំផុត ទៅលើសិស្សនោះ ក្នុងគោលបំណងឲ្យសិស្សបានល្អឆាប់ ។ ដូច្នេះ សរុបសិស្សអាចនឹងប្រើមធ្យោបាយភូតភរ យករួចខ្លួន ធុញទ្រាន់ក្នុងការរៀនសូត្រ ព្រោះខ្វះការសប្បាយ រហូតក្លាយខ្លួនជាមនុស្សខូច ដោយសារគ្រូកាចពេក ។